បុណ្យសមុទ្រ គឺជាព្រឹត្តិការណ៍ដ៏ធំមួយដែលកម្ពុជាតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីជំរុញវិស័យទេសចរណ៍នៅតាមបណ្ដាខេត្តជាប់សមុទ្រ រួមមាន៖ ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត។ បុណ្យនេះត្រូវបានបង្កើតឡើងបន្ទាប់ពីក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក បានសម្រេចអនុម័តបញ្ចូលឆ្នេរសមុទ្រកម្ពុជាទៅក្នុងសមាជិកភាពរបស់ខ្លួន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១។ ដោយពិធីបុណ្យសមុទ្រលើកទី ១១ ឆ្នាំ២០២៤ បានប្រារព្ធឡើងនៅខេត្តកំពត។ បុណ្យសមុទ្រមានគោលបំណងសំខាន់ៗ ក្នុងការជួយផ្សព្វផ្សាយឆ្នេរសមុទ្រកម្ពុជាទៅកាន់ពិភពលោក ក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្ត។ បុណ្យសមុទ្រ គឺបង្ហាញពីសម្រស់ធម្មជាតិដ៏ស្រស់ស្អាតនៃឆ្នេរសមុទ្រកម្ពុជា រួមទាំងឆ្នេរខ្សាច់ កោះ និងធនធានធម្មជាតិផ្សេងៗទៀត។ ពិធីបុណ្យសមុទ្រនេះរៀបចំឡើងដោយប្តូរវេនគ្នារវាងខេត្តជាប់ឆ្នេរទាំងបួនគឺ ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តកោះកុង។ បុណ្យសមុទ្រក៏ជាវេទិកាមួយសម្រាប់បង្ហាញពីវប្បធម៌ ប្រពៃណី សិល្បៈ និងរបៀបរស់នៅរបស់ប្រជាជននៅតំបន់ឆ្នេរផងដែរ។ ហើយក៏មានការសម្តែងសិល្បៈ កីឡាប្រពៃណី និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុកជាច្រើន។ ពិធីបុណ្យនេះក៏ផ្តោតលើការលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការអភិរក្សបរិស្ថានសមុទ្រ និងការអភិវឌ្ឍន៍ទេសចរណ៍ដែលប្រកបដោយនិរន្តរភាព។ វាក៏បានរួមចំណែកដល់ការលើកទឹកចិត្តឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងរដ្ឋាភិបាល វិស័យឯកជន និងសាធារណជន ក្នុងការការពារធនធានធម្មជាតិ និងបរិស្ថានឆ្នេរ។ តាមរយៈបុណ្យសមុទ្យ ក៏បានជួយបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋក្នុងតំបន់ផងដែរតាមរយៈវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។ បុណ្យសមុទ្រជួយជំរុញឲ្យមានការពង្រឹង និងលើកកម្ពស់គុណភាពសេវាកម្មនានាក្នុងឧស្សាហកម្មទេសចរណ៍នៅតាមតំបន់ឆ្នេរ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរ។ ការរៀបចំបុណ្យសមុទ្រជួយបង្កើនសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់ រួមទាំងការបង្កើតឱកាសការងារ ការលក់ផលិតផលក្នុងស្រុក និងការលើកកម្ពស់អាជីវកម្មខ្នាតតូច និងមធ្យម។ ជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅតាមតំបន់ឆ្នេរ ដូចជាផ្លូវថ្នល់ សណ្ឋាគារ និងរមណីយដ្ឋានជាដើម។ លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការថែរក្សាបរិស្ថាន និងធនធានធម្មជាតិនៅតាមបណ្ដោយឆ្នេរសមុទ្រ។ ពិធីបុណ្យសមុទ្រនៅកម្ពុជា ជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំមួយ ដែលតែងតែមានសកម្មភាពដ៏សម្បូរបែប និងទាក់ទាញជាច្រើន សម្រាប់ភ្ញៀវទេសចរមកទស្សនា និងលេងកម្សាន្ត។ សកម្មភាពសំខាន់ៗដែលតែងតែមានក្នុងពិធីបុណ្យនេះរួមមាន៖ ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ ការប្រគំតន្ត្រី និងការសម្តែងសិល្បៈ សកម្មភាពកីឡា និងសកម្មភាពផ្សេងៗទៀត។ មានការតាំងបង្ហាញផលិតផលខ្មែរជាច្រើនប្រភេទ រួមមាន ផលិតផលសិប្បកម្ម ផលិតផលកែច្នៃចំណីអាហារ វត្ថុអនុស្សាវរីយ៍ និងផលិតផលផ្សេងៗទៀតរបស់សហគ្រាសខ្នាតតូច និងមធ្យម មកពីបណ្ដាខេត្តនានា ជាពិសេសផលិតផលដែលជាសក្ដានុពលរបស់ខេត្តជាប់ឆ្នេរ។ មានការតាំងពិព័រណ៍រូបថត និងវីដេអូ ដែលបង្ហាញពីសម្រស់ធម្មជាតិ និងវប្បធម៌នៃតំបន់ឆ្នេរ។ ភ្នាក់ងារទេសចរណ៍ សណ្ឋាគារ និងរមណីយដ្ឋាននានា បានចូលរួមតាំងស្តង់ដើម្បីផ្សព្វផ្សាយសេវាកម្ម និងកញ្ចប់ទេសចរណ៍របស់ពួកគេ។ មានការសម្តែងរបាំប្រពៃណីខ្មែរ ល្ខោនបាសាក់ ល្ខោនខោល និងទម្រង់សិល្បៈបុរាណផ្សេងៗទៀត ដើម្បីលើកស្ទួយវប្បធម៌ជាតិ។ តារាចម្រៀងល្បីៗ និងក្រុមតន្ត្រីនានា តែងតែចូលរួមសំដែងនៅលើឆាកធំៗ ដោយមានការបាញ់កាំជ្រួចអបអរយ៉ាងអធិកអធមនៅពេលរាត្រី។ មានការលេងនៅកីឡាឆ្នេរខ្សាច់មួយចំនួនរួមមាន បាល់ទះឆ្នេរខ្សាច់ បាល់ទាត់ឆ្នេរខ្សាច់ រត់ប្រណាំង និងហែលទឹក។ ម្យ៉ាងទៀតក៏មាននៅ កីឡាលើទឹកដូចជា ការប្រណាំងទូក ប្រណាំងកាណូត ជិះទូកកាយ៉ាក ជិះស្គីទឹក និងល្បែងកម្សាន្តលើទឹកផ្សេងៗទៀតផង។ បូករួមការប្រកួតកីឡាប្រពៃណីដូចជា បណ្ដែតគោម ប្រណាំងរទេះគោ ឬល្បែងប្រជាប្រិយផ្សេងៗ។ ជាធម្មតា មានក្បួនដង្ហែរដ៏ធំដែលមានការចូលរួមពីនិស្សិត សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាមួយនឹងការបង្ហាញនូវអត្តសញ្ញាណវប្បធម៌ខ្មែរ។ ការសម្អាតឆ្នេរ ជាផ្នែកមួយនៃយុទ្ធនាការបរិស្ថាន មានការរៀបចំព្រឹត្តិការណ៍សម្អាតឆ្នេរ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការថែរក្សាបរិស្ថានសមុទ្រ។ ជួនកាលមានការរៀបចំពិធីបួងសួងសុំសេចក្តីសុខ និងសុំភាពរុងរឿងជូនជាតិផងដែរ។ សកម្មភាពទាំងអស់នេះ ធ្វើឲ្យពិធីបុណ្យសមុទ្រក្លាយជាព្រឹត្តិការណ៍ដ៏មមាញឹក និងមានភាពរស់រវើក ដែលមិនត្រឹមតែជាការផ្សព្វផ្សាយទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជាការប្រារព្ធអបអរសាទរវប្បធម៌ និងធនធានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជាផងដែរ។ សរុបមក បុណ្យសមុទ្រគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលមិនត្រឹមតែជាពិធីអបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយទេសចរណ៍ អភិរក្សបរិស្ថាន និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា។